ញំាល្ហុងទឹកត្រីជូរអែម ជាម្ហូបមួយប្រភេទដែលពេញនិយមសម្រាប់អ្នកចូលចិត្តរសជាតិជូរអែមហឹរ។ ម្យ៉ាងទៀត វាជាជម្រើសដ៏ល្អក្នុងការចម្អិនសម្រាប់ឱកាសជួបជុំជាច្រើន ព្រោះវាជាអាហារដែលឆ្ងាញ់ ងាយស្រួលធ្វើ និងអាចច្នៃបានច្រើនបែប។ មុខម្ហូបមួយមុខនេះ យើងអាចបរិភោគជាមួយសាច់សុទ្ធ ដូចជាសាច់ជ្រូក សាច់មាន់ សាច់គោនិងប្រភេទសាច់ជាច្រើនទៀតផងដែរ។ ម្ហូបនេះមានគ្រឿងផ្សំទូទៅដូចជា ល្ហុង ការ៉ុត ក្រូចឆ្មា ស្លឹកជីរណា ជីនាងវង ជីហោរ សាច់ជ្រូក នំបញ្ចុក កំពឹស សណ្ដែកដី ខ្ទឹមស ខ្ទឹមក្រហម និងទឹកត្រី។ ខាងក្រោមនេះជាប្រភេទគ្រឿងផ្សំក្នុងការធ្វើញាំល្ហុងទឹកត្រីជូរអែម ជាលក្ខណៈគ្រួសារ ឬសម្រាប់មនុស្ស ពីរ ទៅបីនាក់បរិភោគតែប៉ុណ្ណោះ។ មុខម្ហូបនេះមានគ្រឿងផ្សំចាំបាច់ដូចជា សាច់ជ្រូក ចំនួន កន្លះគីឡូ និងសាច់ជ្រូកបីជាន់ចំនួន បីខាំ។ បន្ទាប់មក យើងត្រូវការអំបិល ចំនួនបីស្លាបព្រា ដើម្បីលាយជាមួយសាច់ជ្រូកនៅពេលយកទៅស្ងោរ។ ក្រៅពីនេះមានក៏កំពឹសចំនួនបីខាំ និងអំបិលចំនួនបីសា្លបព្រាកាហ្វេ ដើម្បីលាយជាមួយកំពឹសពេលលីងដែរ។ ម្ហូបមួយមុខនេះតម្រូវឲ្យយើងធ្វើទឹកត្រីផ្អែមលាយជាមួយវា។ គ្រឿងផ្សំធ្វើទឹកត្រីផ្អែមនេះមានដូចជា ទឹកធម្មតាចំនួន ២០០មីលីលីត្រ ស្ករស ប្រាំស្លាបព្រាបាយ ទឹកត្រីបីស្លាបព្រាបាយ និងសណ្ដែកដីលីងមួយកូនចាន ។ ក្រៅពីនេះ មានគ្រឿងទេសផ្សេងៗទៀតដូចជា ខ្ទឹមក្រហម មួយមើម ខ្ទឹមស បួនកំពឹស ការ៉ុតមួយមើម និងទឹកក្រូចឆ្មា បីស្លាបព្រាបាយ។ លើសពីនេះក៏មានជីខ្លះៗសម្រាប់បន្ថែមពីលើផងដែរ ដូចជា ជីហោ ជីអង្កាម និងជីរណា ប៉ុន្តែយើងអាចបន្ថែមជីផ្សេងៗទៀតបានតាមចំណូលចិត្ត។ ក្នុងការធ្វើញំាល្ហុងនេះ គេអាចប្រើការ៉ុតចំនួនពីរមើម និងល្ហុងចំនួនពីរផ្លែដូចគ្នា។ ចំំពោះរបៀបនៃការធ្វើញាំល្ហុង ដំបូងគេត្រូវយកការ៉ុតទៅលាងទឹកឱ្យស្អាត រួចចិតសំបកចេញ។ បន្ទាប់ពីចិតសំបករួច ត្រូវយកវាទៅលាងទឹកម្ដងទៀត រួចឈូសជាសរសៃៗ ទៅតាមទំហំដែលអ្នកពេញចិត្ត។ ហើយដើម្បីឱ្យសសៃការ៉ុតកាន់តែស្រួយឆ្ងាញ់ យើងត្រូវដាក់វាជាមួយទឹកកក ឬទុកចោលក្នុងទូទឹកកកជាការស្រេច។ ចំពោះល្ហុងវិញ គេធ្វើដូចការ៉ុតដែរ គឺលាងទឹកឱ្យស្អាត ចិតសំបក រួចយកទៅឈូសជាសរសៃៗ។ ដើម្បីឱ្យល្ហុងកាន់តែងាយស្រួលក្នុងការឈូស ដំបូងគេត្រូវយកគ្រាប់វាចេញឱ្យអស់សិន ហើយក្រោយពីឈូសរួច គេអាចយកល្ហុងទៅត្រាំទឹកកកដើម្បីឱ្យវាកាន់តែស្រួយឆ្ងាញ់។ សម្រាប់់ជីគ្រប់មុខ គ្រាន់តែយកទៅលាងទឹកជាការស្រេច។ អ្វីដែលត្រូវធ្វើបន្ទាប់គឺ យកខ្ទឹមក្រហម បកសំបកឱ្យស្អាតរួចហាន់ជាចំណិតស្ដើងៗ ដើម្បីត្រៀមដាក់ក្នុងទឹកត្រីផ្អែម។ ចំណែកខ្ទឺមសវិញ ត្រូវបកសំបកវាឱ្យស្អាត រួចចិញ្រ្ចាំឱ្យម៉ដ្ត ឬឱ្យល្អិត។ ចំពោះក្រូចឆ្មា គេត្រូវហាន់ឱ្យស្អាត ដើម្បីជះក្លិនឈ្ងុយ។ រីឯកំពឹសវិញ គេអាចបេះក្បាលវាចេញ ឬទុកក៏បាន អាស្រ័យទៅតាមចំណូលចិត្តអ្នកបរិភោគ។ ជំហានបន្ទាប់ ត្រូវយកសាច់ជ្រូកទៅលាងទឹកឱ្យស្អាតរួចកាត់ជាកង់ៗ ទៅតាមទំហំដែលអ្នកចូលចិត្ត មុននឹងយកទៅស្ងោរ។ ក្រោយមក យកសាច់ជ្រូកទៅស្ងោរដោយ ដាំទឹកឱ្យពុះសិនមុននឹងយើង ដាក់សាច់ជ្រូកចូល ។ បន្ទាប់ពីដាក់សាច់ជ្រូកចូល យើងត្រូវរង់ចាំរហូតដល់ទឹកនោះពុះម្ដងទៀត សិមដាក់អំបិលចូល និងស្ងោរសាច់នោះរយៈពេល៣០នាទី ឬរហូតដល់សាច់ឆ្អិនល្អ។ អំឡុងពេលស្ងោរសាច់ យើងអាចយកកំពឹស មកលីងវាឱ្យឡើងក្រហមឬឆ្អិន ដោយត្រូវបើកភ្លើងតិចៗ។ ម្យ៉ាងទៀតដើម្បីឱ្យកំពឹសរបស់យើងកាន់តែមានរសជាតិឆ្ងាញ់ យើងត្រូវបន្ថែមអំបិលបន្តិច ក្នុងអំឡុងពេលលីងវា។ ចំពោះការធ្វើទឹកត្រីផ្អែមវិញ យើងអាចធ្វើឱ្យឆ្អិន ឬឆៅទៅតាមការចូលចិត្ត។ ខាងក្រោមនេះ ជារបៀបចម្អិន ដែលដំបូងយើងត្រូវដាក់ទឹកធម្មតាចូលចំនួន២០០មីលីលីត្រ និងដាំវាឱ្យពុះ។ បន្ទាប់មកទៀត ដាក់ស្ករសចូល រួចកូរវាឱ្យរលាយសព្វល្អ មុនពេលចាក់ទឹកត្រីចូល។ នៅពេលយើងចាក់ទឹកត្រីរួច ត្រូវកូរវាទៅលើភ្លើងរហូតដល់ពុះ សិមយកចាក់ចូលក្នុងចាន។ ក្រោយពីចាក់ចូលចានរួច យើងត្រូវចាក់ខ្ទឹមស និងខ្ទឹមក្រហមដែលបានហាន់រួចទៅក្នុងទឹកត្រីនោះ។ បន្ទាប់មកដាក់ទឹកក្រូចឆ្មាចូល ហើយអ្នកអាចបន្ថែមបន្ថយទៅតាមចំណូលចិត្តបាន។ ប្រសិនបើអ្នកចូលចិត្តហឹរ អ្នកក៏អាចបន្ថែមម្ទេសទៅក្នុងទឹកត្រីផ្អែមនេះផងដែរ ។ ក្រោយពីសាច់ជ្រូកឆ្អិន យើងអាចហាន់វាជាចំណិតតូចៗ ឬស្ដើងៗ ទៅតាមចំណូលចិត្ត។ បន្ទាប់មកយកម្សៅនំបញ្ចុក ទៅស្រុះដោយដាំទឹកក្តៅឱ្យពុះរយៈពេល៤នាទីសិន ហើយម្យ៉ាងទៀតយើងអាចប្រើនំបញ្ចុកដែលឆ្អិនស្រាប់ក៏បាន។ ក្រោយមកទៀត យើងត្រូវយកល្ហុង និងការ៉ុតលាយជាមួយជីគ្រប់មុខ។ មកដល់ពេលនេះ យើងបានធ្វើគ្រឿងសម្រាប់ញាំល្ហុងរួចហើយ ដែលមានដូចជា ល្ហុង និង ការ៉ុតឈូស ជីគ្រប់មុខ សណ្ដែកដីលីង ទឹកត្រីផ្អែម កំពឹសលីង សាច់ជ្រូកស្ងោរ និងនំបញ្ចុក។ ចុងក្រោយ យើងយកគ្រឿងទាំងនោះមកលាយចូលគ្នា រួចចាក់ទឹកត្រីផ្អែមពីលើ ហើយញាំចូលគ្នាឱ្យបានសព្វល្អជាការស្រេច។ ជាក់ស្ដែងម្ហូបមួយមុខនេះ យើងអាចបរិភោគបានគ្រប់ពេល ជាពិសេសក្នុងឱកាសនៃការជួបជុំលក្ខណៈគ្រួសារ ឬបងប្អូនញាតិមិត្តជាដើម។ គេក៏និយមចម្អិនវាក្នុងឱកាសផ្សេងៗ ដូចជាពិធីបុណ្យសាសនា បុណ្យជាតិ ជាពិសេសក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ផងដែរ។ សរុបមក អ្នកអាចធ្វើញាំល្ហុងទឹកត្រីជូរអែមនេះបានស្ទើរតែគ្រប់ឱកាសទាំងអស់ អាស្រ័យលើចំណូលចិត្តរបស់អ្នក។ មិនថាតែញាំល្ហុងទេ ញាំត្រសក់ ញាំស្ពៃក្តោប ឬញាំប្រភេទផ្សេងៗទៀតសុទ្ធតែជាជម្រើសដ៏ល្អសម្រាប់តុអាហាររបស់អ្នក។